គ្រឿងអលង្ការបុរាណខ្មែរបានឆ្លុះបញ្ចាំងពីសិល្បៈ ជំនឿ និងឋានៈសង្គមរបស់មនុស្សនាសម័យនោះ។ ការប្រើប្រាស់សុទ្ធតែវត្ថុធាតុដើមពីធម្មជាតិដែលនៅជុំវិញខ្លួន ហើយបានក្លាយជាមូលដ្ឋានគ្រឹះក្នុងការបង្កើតគ្រឿងអលង្ការដ៏ប្លែក និងមានតម្លៃ។ គ្រឿងអលង្ការបុរាណខ្មែរទាំងនោះមាន អង្កាំកែវ ឆ្អឹងសត្វ/ភ្លុក រោមសត្វ/ស្បែក និងសំបកខ្យង/សំបកខ្ចៅជាដើម។ អង្កាំកែវបុរាណត្រូវបានគេរកឃើញយ៉ាងទូលំទូលាយនៅតាមទីតាំងបុរាណវិទ្យាជាច្រើនក្នុងប្រទេសកម្ពុជា។ វាបង្ហាញពីទំនាក់ទំនងពាណិជ្ជកម្មដ៏រស់រវើកជាមួយបណ្តាប្រទេសដទៃដូចជាឥណ្ឌា ចិន និងបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍។ អង្កាំកែវមានរាង និងពណ៌ចម្រុះដូចជា ខៀវ បៃតង លឿង ក្រហម និងថ្លា។ អង្កាំទាំងនេះ ត្រូវបានប្រើប្រាស់ជាខ្សែ កង ឬគ្រឿងតុបតែងកាយផ្សេងៗ។ ប្រភេទអង្កាំកែវខ្លះ មានលំនាំ ឬក្បាច់រចនាពិសេស ដែលបញ្ជាក់ពីប្រភពដើម និងបច្ចេកទេសនៃផលិត។ ការផលិតអង្កាំកែវនៅសម័យបុរាណតម្រូវឱ្យមានចំណេះដឹងផ្នែកកំដៅ និងបច្ចេកទេសកែច្នៃខ្ពស់។ គេជឿថាអង្កាំកែវមិនត្រឹមតែជាគ្រឿងលម្អទេ តែថែមទាំងមានអត្ថន័យខាងជំនឿ ឬមន្តអាគមផងដែរ។ អង្កាំកែវ បានក្លាយជារូបិយប័ណ្ណមួយប្រភេទក្នុងការដោះដូរទំនិញនៅសម័យនោះ។ ការរកឃើញអង្កាំកែវបង្ហាញពីភាពរីកចម្រើន និងអរិយធម៌ខ្មែរបុរាណ។ អង្កាំកែវខ្លះត្រូវបានគេរកឃើញរួមជាមួយនឹងឆ្អឹងមនុស្ស ដែលបង្ហាញពីការប្រើប្រាស់ជាគ្រឿងលម្អសព។ លើសពីនេះ អង្កាំកែវ ជាភស្តុតាងដ៏សំខាន់មួយនៃការរីកចម្រើនផ្នែកសិល្បៈ និងពាណិជ្ជកម្ម។ បុរាណវិទូបានសិក្សាពីសមាសធាតុគីមីរបស់អង្កាំកែវ ដើម្បីកំណត់ប្រភពរបស់វា។ អង្កាំកែវពណ៌ខៀវ និងបៃតង គឺជារបស់ដែលពេញនិយមជាងគេនៅសម័យបុរាណ។ ទំហំអង្កាំកែវមានចាប់ពីតូចល្អិតដល់ធំល្មមសម្រាប់ធ្វើជាគ្រឿងអលង្ការផ្សេងៗ។ អង្កាំកែវជាផ្នែកមួយយ៉ាងសំខាន់នៃវប្បធម៌ទូទៅរបស់មនុស្សនាសម័យបុរាណ។ គ្រឿងអលង្ការដែលផ្សំពីអង្កាំកែវបានឆ្លុះបញ្ចាំងពីរសនិយមរបស់អ្នកពាក់។ ជាពិសេស ឆ្អឹងសត្វ និងភ្លុកដំរី ត្រូវបានគេយកមកកែច្នៃជាគ្រឿងអលង្ការតាំងពីសម័យកាលបុរាណមកម្ល៉េះ។ វត្ថុធាតុដើមទាំងនេះមានសភាពរឹងមាំ និងងាយស្រួលឆ្លាក់។ ភ្លុកដំរីត្រូវបានគេចាត់ទុកជាវត្ថុមានតម្លៃ និងកម្រសម្រាប់ធ្វើគ្រឿងអលង្ការ។ គ្រឿងអលង្ការធ្វើពីភ្លុកដំរី បានបង្ហាញពីឋានៈខ្ពស់ក្នុងសង្គមនៃអ្នកពាក់។ កងដៃ ចិញ្ចៀន និងគ្រឿងខ្សែក ភាគច្រើនត្រូវបានគេធ្វើពីភ្លុក និងឆ្អឹងសត្វ។ សិប្បករបានឆ្លាក់ក្បាច់លម្អ ឬរូបសត្វផ្សេងៗលើភ្លុក និងឆ្អឹងរបស់វា។ ឆ្អឹងសត្វដូចជាឆ្អឹងគោ ឬឆ្អឹងសត្វព្រៃធំៗក៏ត្រូវបានគេប្រើប្រាស់ដែរ។ ការប្រើប្រាស់ឆ្អឹងសត្វអាចបង្ហាញពីជំនាញបរបាញ់ និងអំណាចរបស់អ្នកពាក់។ គ្រឿងអលង្ការឆ្អឹងសត្វ ជារឿយៗមានលក្ខណៈសាមញ្ញ ប៉ុន្តែរឹងមាំល្អ។ រីឯ ភ្លុកដំរីមានពណ៌សភ្លឺរលោង គេអាចរក្សាវាទុកបានយូរអង្វែង។ បំណែកភ្លុកខ្លះត្រូវបានគេរកឃើញនៅក្បែរទីតាំងពិធីសាសនាបែបបុរាណ។ គេជឿថាគ្រឿងអលង្ការធ្វើពីឆ្អឹងសត្វអាចការពារពីថាមពលអាក្រក់ផ្សេងៗ។ អ្នកបុរាណវិទូបានរកឃើញឆ្អឹងឆ្លាក់បុរាណនៅតាមរូងភ្នំផ្សេងៗពីគ្នា។ បច្ចេកទេសកែច្នៃភ្លុកតម្រូវឱ្យមានឧបករណ៍មុតស្រួច និងជំនាញខ្ពស់។ ជាការពិតណាស់ គ្រឿងអលង្ការទាំងនេះបង្ហាញពីទំនាក់ទំនងជិតស្និទ្ធរបស់មនុស្សជាមួយនឹងធម្មជាតិ។ ការរកឃើញគ្រឿងអលង្ការឆ្អឹងសត្វ គឺបានផ្ដល់ភស្តុតាងពីរបៀបរស់នៅរបស់មនុស្សបុរាណ។ ភ្លុកដំរីជាវត្ថុធាតុដើមដែលឆ្លុះបញ្ចាំងពីភាពសម្បូរបែបនៃសត្វព្រៃកាលពីបុរាណ។ ចំណែកឯរោមសត្វ និងស្បែកក៏ជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់ធ្វើគ្រឿងអលង្ការ ឬគ្រឿងតុបតែងខ្លួនដែរ។ វត្ថុធាតុដើមទាំងនេះមានភាពទន់ល្មើយ និងអាចបត់បែនបាន។ រោមសត្វត្រូវបានគេប្រើសម្រាប់ធ្វើជាគ្រឿងលម្អផ្សេងៗ ឬខោអាវជាដើម។ ស្បែកសត្វត្រូវបានគេកាត់ជាបន្ទះតូចៗសម្រាប់ធ្វើជាឧបករណ៍ប្រើប្រាស់ ជាពិសេស ស្គរដៃតូចធំជាដើម។ សម្ភារៈដែលធ្វើពីរោមសត្វជារឿយៗត្រូវបានប្រើប្រាស់សម្រាប់ពិធីបុណ្យ ឬពិធីសាសនាផ្សេងៗ ជាពិសេស ក្នុងក្រុមជនជាតិភាគតិច។ ស្បែកសត្វអាចត្រូវបានគេលាបពណ៌ ឬតុបតែងដោយអង្កាំតូចៗ។ ការប្រើប្រាស់រោមសត្វបង្ហាញពីទំនាក់ទំនងរបស់មនុស្សជាមួយសត្វព្រៃ។ គ្រឿងអលង្ការស្បែកសត្វជារឿយៗមានភាពរឹងមាំ និងធន់ ហើយជាប់បានយូរ។ រោមសត្វស្លាបដែលមានពណ៌ស្រស់ស្អាតត្រូវបានគេយកមកធ្វើជាគ្រឿងតុបតែងវត្ថុផ្សេងៗឬសម្លៀកបំពាក់ជាដើម។ ភាគច្រើនអ្នកដែលពាក់របស់របរធ្វើពីរោមសត្វសុទ្ធសឹងតែជាអ្នកមាន ព្រោះរបស់ទាំងនេះវាមានតម្លៃថ្លៃខ្លាំងនៅលើទីផ្សារ។ ម្យ៉ាងវិញទៀត ការប្រើប្រាស់រោមសត្វ គឺវាមានតាំងពីបុរាណកាលមក ហើយក៏នៅមានការនិយមរហូតមកដល់សម័យទំនើបនេះទៀតផង។ ការកែច្នៃស្បែកទាំងនេះ តម្រូវឱ្យមានការហាលឱ្យបានត្រឹមត្រូវ និងទៅតាមបច្ចេកទេស ដើម្បីកុំឱ្យស្អុយរលួយ និងបាត់បង់គុណភាព។ លើសពីនេះ ស្បែកសត្វខ្លះអាចត្រូវបានគេកាត់ជាទម្រង់ផ្សេងៗគ្នា ដើម្បីប្រើប្រាស់ជាគ្រឿងបិទបាំង ឬឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃ វាបានឆ្លុះបញ្ចាំងពីភាពប៉ិនប្រសប់ក្នុងការប្រើប្រាស់ធនធានធម្មជាតិរបស់មនុស្សសម័យបុរាណ។ ការរកឃើញសំណល់ស្បែកសត្វបានបង្ហាញពីរបៀបប្រើប្រាស់របស់មនុស្សនាសម័យអតីតកាលដ៏យូរលង់។ រោមសត្វត្រូវបានគេប្រមូលពីសត្វដែលគេបរបាញ់បាន ឬពីសត្វដែលងាប់ដោយឯកឯង។ សម្ភារៈដែលធ្វើពីរោមសត្វ ឬស្បែកមានលក្ខណៈប្លែក និងស្រស់ស្អាតទៅតាមបែបធម្មជាតិ។ ជាពិសេសប្រភេទសំបកខ្យង និងសំបកខ្ចៅដែលមានរូបរាងល្អស្អាត ឬពណ៌ប្លែក ត្រូវបានគេយកមកធ្វើជាគ្រឿងអលង្ការតាំងពីមុនសម័យបុរាណកាលមកម្ល៉េះ។ សំបកខ្យង និងសំបកខ្ចៅត្រូវបានគេរកឃើញនៅតំបន់ឆ្នេរសមុទ្រ និងតាមដងទន្លេមេគង្គ។ សំបកទាំងនេះត្រូវបានគេខួងរន្ធតូចៗសម្រាប់ចងជាខ្សែ ដើម្បីតាំងលម្អនៅទីតាំងជាច្រើនទៅតាមការច្នៃប្រឌិតរបស់បុគ្គលម្នាក់ៗ។ សំបកខ្យងធំៗអាចត្រូវបានគេឆ្លាក់ជាគ្រឿងលម្អធំៗ ពេលខ្លះក៏គេច្នៃវាយកទៅធ្វើជាកំបោរផ្សេងៗផងដែរ។ គ្រឿងអលង្ការសំបកខ្យងត្រូវបានបង្ហាញពិការផ្សារភ្ជាប់ជាមួយនឹងសមុទ្រ និងទឹក។ សំបកខ្យងខ្លះមានពណ៌ភ្លឺថ្លា ឬមានលំនាំពណ៌ពីធម្មជាតិ មើលទៅស្រស់ស្អាត ហើយជាទីគយគន់។ គេជឿថាការពាក់សំបកខ្យងអាចនាំមកនូវសេចក្តីសុខ ឬការពារពីគ្រោះថ្នាក់ទាំងឡាយ។ សំបកខ្ចៅតូចៗត្រូវបានគេចងជាខ្សែសម្រាប់តុបតែងខ្លួន លម្អគេហដ្ឋាន ភោជនិយដ្ឋាន ជាពិសេសនៅមុខផ្ទះ។ គ្រឿងអលង្ការសំបកខ្យងមួយចំនួនត្រូវបានគេរកឃើញនៅតាមតំបន់ស្ថានីយ៍បុរេប្រវត្តិខ្មែរ នៅទូទាំងប្រទេសកម្ពុជា។ ប្រភេទសំបកខ្យងខ្លះត្រូវបានគេប្រើជារូបិយប័ណ្ណសម្រាប់ការជួញដូរទំនិញនៅសម័យបុរាណ។ ការកែច្នៃសំបកខ្យងតម្រូវឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីកុំឱ្យបាក់បែក។ សំបកខ្យងជាវត្ថុធាតុដើមពីធម្មជាតិ ដែលងាយស្រួលរក និងងាយស្រួលកែច្នៃ។ គ្រឿងអលង្ការសំបកខ្យងមានលក្ខណៈស្រាល និងមានភាពទាក់ទាញ ហើយប្លែកភ្នែក។ សំបកខ្យងជាគ្រឿងអលង្ការដែលឆ្លុះបញ្ចាំងពីជីវភាពរស់នៅតាមបែបធម្មជាតិ។ សរុប គ្រឿងអលង្ការធ្វើពីសំបកខ្យងមានអត្ថន័យខាងវប្បធម៌ និងជំនឿយ៉ាងជ្រាលជ្រៅ។